គុយទាវឆា ជាប្រភេទម្ហូបបែបខ្មែរដែលត្រូវឆាជាមួយគ្រឿងផ្សំជាច្រើន។ ទោះជាយ៉ាងណា គុយទាវគឺជាធាតុផ្សំស្នូល និងសំខាន់បំផុត ដែលមិនអាចខ្វះបានក្នុងការធ្វើគុយទាវឆា។ ការចម្អិនគុយទាវឆាមានលក្ខណៈស្រដៀងគ្នាទៅនឺងគុយទាវគោកដែរ។ មុនឆា គេត្រូវស្ងោរគុយទាវឱ្យទន់បន្តិច ហើយសម្រស់ទឹកឱ្យស្ងួត។ ការប្រើប្រេងខ្លាញ់ជ្រូក គឺជាជម្រើសដ៏ល្អសម្រាប់ឆា។ ជំហានដំបូង គេបំពងខ្ទឹមសឱ្យឈ្ងុយជាមុនសិន។ បន្ទាប់មកដាក់សាច់ដែលបានហាន់ស្តើងៗ មកឆា។ សាច់ដែលប្រើក្នុងគុយទាវឆា អាចជាសាច់ជ្រូក សាច់គោ ឬសាច់មាន់ក៏បាន។ បន្ទាប់ពីឆាសាច់ឆ្អិន គេដាក់គុយទាវចូលឆាត្រឡប់ជាមួយសាច់ឱ្យសព្វល្អ រហូតដល់គ្រឿងផ្សំទាំងអស់ចូលជាតិគ្នា។ គេអាចចៀនពងមាន់ ដាក់ក្រៅជាមួយគុយទាវឆា។ ត្រូវឆា ត្រឡប់ចូលគ្នាដើម្បីឱ្យគ្រឿងចូលគុយទាវនិងបង្កើតបានជារសជាតិដ៏ឈ្ងុយឆ្ងាញ់។ សម្រាប់ទឹកជ្រលក់ពិសេសរបស់វា គេបានរួមបញ្ចូលគ្នានូវទឹកស៊ីអ៉ីវខ្មៅ ទឹកត្រី ស្ករ និងម្រេច ខ្ទឹមសបំពងអាចដាក់បន្ថែមពីលើ ដើម្បីបន្ថែមក្លិនឈ្ងុយ។ គុយទាវឆាមានពណ៌ស្រស់គួរឱ្យចង់ញ៉ាំ សរសៃគុយទាវទន់ ព្រមទាំងមានរសជាតិដ៏ឆ្ងាញ់ពិសា និងក្លិនឈ្ងុយ។ គុយទាវឆាជារសជាតិខុសពីគុយទាវទឹក និងគុយទាវគោក។ គ្រឿងផ្សំអាចផ្លាស់ប្តូរតាមចំណង់ចំណូលចិត្តរបស់អ្នកចម្អិន។ គុយទាវឆា គឺជាប្រភេទម្ហូបដែលងាយស្រួលធ្វើ និងឆ្ងាញ់។ អ្នកចូលចិត្តរសជាតិហឹរ អាចបន្ថែមទឹកម្ទេស ឬម្រេចកិនក៏បាន។ អ្នកខ្លះចូលចិត្តបន្ថែមគ្រឿងឆាបំពង ដូចជាសាច់ក្រកបំពង។ អាហារនេះអាចញ៉ាំជាមួយទឹកម្ទេសឬទឹកស៊ីអ៉ីវបាន។ គុយទាវឆាទទួលបានរសជាតិកាន់តែឆ្ងាញ់ខ្លាំងនៅពេលដែលឆាពីរដង។ ម្ហូបនេះអាចញុំាជាអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាច។ យើងអាចបន្ថែមពងទាស្ងោរ ឬចៀនជាមួយវាក៏បាន។ ម្ហូបនេះ គឹមានភាពពេញនិយមណាស់នៅកម្ពុជា។ គុយទាវឆា គឺ ងាយធ្វើ ឆាប់រួច ងាយស្រួលសម្រាប់អ្នកដែលរវល់។ ម្ហូបនេះគឺពេញនិយមណាស់ អាចរកឃើញនៅក្នុងភោជនីយដ្ឋាន និងតាមទីផ្សារ។ សរុបមកវិញ គុយទាវខ្មែរមានច្រើនប្រភេទ ល្បី និងមានអត្តសញ្ញាណ និងរសជាតិឆ្ងាញ់រៀងៗខ្លួន។ គុយទាវ ជារូបភាពមួយនៃវប្បធម៌ម្ហូបអាហារដ៏សម្បូរបែបរបស់ប្រជាជនខ្មែរ។ គ្រប់ប្រភេទគុយទាវដែលបានលើកឡើងនេះ មិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញនូវភាពច្នៃប្រឌិតក្នុងការចម្អិនរបស់ប្រជាជនខ្មែរផងដែរ។